ការយល់ដឹងនិងការអនុវត្តនូវច្បាប់ទម្លាប់ចរាចរណ៍ព្រមទាំងសុជីវធម៌នៅតាមដងផ្លូវគឺជាកត្តាសំខាន់បំផុតដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមទាំងមូល។ ទំនួលខុសត្រូវនេះមិនមែនជារបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាជាកាតព្វកិច្ចដែលមនុស្សគ្រប់រូបត្រូវតែចូលរួមចំណែកយ៉ាងសកម្មដើម្បីផលប្រយោជន៍រួម។ ការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ និងគិតគូរពីអ្នកដទៃគឺជាសញ្ញាមួយដែលបង្ហាញពីសង្គមរីកចម្រើន។ អ្នកបើកបរគ្រប់រូបត្រូវមានស្មារតីគោរពស្លាកសញ្ញាចរាចរណ៍និងភ្លើងស្តុបឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យនិងដើម្បីរក្សាលំហូរចរាចរណ៍ឱ្យមានសណ្តាប់ធ្នាប់។ ការគោរពភ្លើងស្តុបក្រហមគឺជាកាតព្វកិច្ចចម្បងដែលមិនអាចរំលងបានឡើយព្រោះវាជួយការពារការប៉ះទង្គិចគ្នាដែលអាចកើតឡើងនៅផ្លូវបំបែក។ ទន្ទឹមនឹងនេះ ស្លាកសញ្ញាទាំងអស់ដូចជាស្លាកសញ្ញាហាមបត់ ឬហាមជែង សុទ្ធតែមានអត្ថន័យសំខាន់សម្រាប់គ្រប់គ្រងចលនាយានយន្តឱ្យមានរបៀបរៀបរយ។ ការមិនគោរពច្បាប់ទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យអ្នកដ៏ទៃបាត់បង់សុវត្ថិភាពផងដែរ។ មិនថាអ្នកបើកម៉ូតូឬឡានទេ ការប្រុងប្រយ័ត្នខ្ពស់នៅលើដងផ្លូវគឺជាកត្តាចម្បងបំផុតដែលមិនអាចបំភ្លេចបានឡើយ ព្រោះយានយន្តទាំងពីរប្រភេទនេះសុទ្ធតែអាចបង្កគ្រោះថ្នាក់បានយ៉ាងងាយ។ អ្នកបើកម៉ូតូត្រូវចេះមើលកញ្ចក់ក្រោយឱ្យបានញឹកញាប់ និងប្រើសញ្ញាដៃឬភ្លើងសញ្ញាឱ្យបានច្បាស់លាស់នៅពេលបត់ ឯអ្នកបើកឡានក៏ត្រូវតាមដានម៉ូតូដែលនៅជិតខ្លួនឱ្យបានដិតដល់ផងដែរ។ ការយកចិត្តទុកដាក់ទៅវិញទៅមកនេះបានបង្កើតជាបរិយាកាសនៃការធ្វើដំណើរប្រកបដោយការយោគយល់គ្នា។ ការផ្តល់សិទ្ធិអាទិភាពដល់អ្នកដើរថ្មើរជើងគឺជាផ្នែកមួយនៃសុជីវធម៌ដែលអ្នកបើកបរត្រូវតែគោរព។ នៅពេលឃើញអ្នកថ្មើរជើងដើរនៅតាមគែមផ្លូវ ឬឆ្លងកាត់ផ្លូវ អ្នកបើកបរត្រូវបន្ថយល្បឿនឬឈប់ដើម្បីផ្តល់ឱកាសឱ្យពួកគេឆ្លងកាត់ដោយសុវត្ថិភាព។ ការបំពានទៅលើសិទ្ធិអ្នកថ្មើរជើងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ។ នៅលើផ្លូវបត់ឬផ្លូវកែង អ្នកបើកបរគួរតែបន្ថយល្បឿនឱ្យបានល្មមនិងមើលទៅមុខឱ្យបានច្បាស់មុននឹងបត់ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយយានយន្តមកពីទិសដៅផ្ទុយគ្នា។ ការបើកបរដោយបទភ្លាមៗអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកដ៏ទៃនិងខ្លួនឯងបាន។ ដើម្បីការពារខ្លួនឱ្យបានល្អប្រសើរពីគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកម៉ូតូគ្រប់រូបត្រូវពាក់មួកសុវត្ថិភាពជានិច្ច ទាំងអ្នកបើកបរនិងអ្នករួមដំណើរជាមួយ។ ចំណែកអ្នកបើកបរនិងអ្នករួមដំណើរតាមរថយន្តវិញ ត្រូវតែពាក់ខ្សែក្រវាត់សុវត្ថិភាពគ្រប់ពេលវេលា។ វិធានការណ៍ដ៏សាមញ្ញទាំងនេះគឺជាការការពារជីវិតរបស់ខ្លួនឯងបានយ៉ាងល្អបំផុតនៅពេលមានគ្រោះថ្នាក់។ ការបើកបរបន្ថយល្បឿននៅក្នុងតំបន់ដែលមានមនុស្សច្រើនដូចជានៅមុខសាលារៀន ផ្សារ ឬវត្តអារាមគឺជាការបង្ហាញពីការគិតគូរពីសុវត្ថិភាពសាធារណៈ។ កុមារតូចៗអាចរត់ឆ្លងផ្លូវដោយមិនបានប្រុងប្រយ័ត្នដូច្នេះការបើកបរយឺតគឺជាការជួយការពារពួកគេពីគ្រោះថ្នាក់។ ការជក់បារីនៅតាមផ្លូវសាធារណៈជាពិសេសនៅពេលបើកបរអាចបង្កហានិភ័យដោយសារតែវាអាចធ្វើឱ្យអ្នកបើកបរខ្វះការប្រុងប្រយ័ត្នហើយបារីដែលជ្រុះចេញពីដៃក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃបានផងដែរ។ ការជជែកគ្នាឬឈរនៅកណ្តាលផ្លូវដោយគ្មានហេតុផលច្បាស់លាស់នឹងធ្វើឱ្យផ្លូវកកស្ទះនិងរំខានដល់អ្នកប្រើប្រាស់ផ្លូវដ៏ទៃទៀតដែលកំពុងតែប្រញាប់ទៅកន្លែងណាមួយ។ ការអនុវត្តន៍សុជីវធម៌និងការយោគយល់គ្នាទៅវិញទៅមកគឺជារឿងដ៏សំខាន់សម្រាប់សណ្តាប់ធ្នាប់សង្គម។ សរុបមក ការគោរពច្បាប់និងការអនុវត្តនូវសុជីវធម៌ចរាចរណ៍គឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋទាំងអស់។ ការយកចិត្តទុកដាក់និងការប្រុងប្រយ័ត្ននៅលើដងផ្លូវនឹងជួយកាត់បន្ថយគ្រោះថ្នាក់និងបង្កើតជាបរិយាកាសនៃការធ្វើដំណើរប្រកបដោយសេចក្តីសុខសម្រាប់មនុស្សគ្រប់គ្នា។ ការអនុវត្តតាមច្បាប់ទាំងនេះមិនត្រឹមតែជួយការពារខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិផងដែរ។ រាល់សកម្មភាពតូចតាចរបស់អ្នកបើកបរម្នាក់ៗសុទ្ធតែមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវដ៏ទៃទៀត។ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក៏បានជួយសន្សំសំចៃធនធានសេដ្ឋកិច្ចនិងកាត់បន្ថយការបាត់បង់អាយុជីវិតដ៏មានតម្លៃផងដែរ។ ដូច្នេះ ចូរយើងរួមគ្នាបង្កើតទម្លាប់ល្អនិងសុជីវធម៌ ដើម្បីកសាងផ្លូវមួយដែលប្រកបដោយសុវត្ថិភាពនិងសណ្តាប់ធ្នាប់សម្រាប់យើងទាំងអស់គ្នា។